រចនាបថបាយ័ន បានកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២១៨) ដែលបានគ្រងរាជ្យសម្បត្តិនៅរាជធានីអង្គរ។ ប្រាសាទ ដែលគេចាត់ចូលក្នុងរចនានេះមានប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខន័ ប្រាសាទនាគពន្ធ័ ប្រាសាទបន្ទាយឆ្មារ ប្រាសាទតាព្រហ្ម(បាទី ) ប្រាសាទបាយ័ន ប្រាសាទវត្តនគរ (កំពង់ចាម ) និងប្រាសាទនៅជុំវិញកំពែង អង្គរធំ ។ សិល្បៈស្ថាបត្យកម្មខ្មែរក្នុងសម័យមុនអង្គរ គឺជាគ្រឹះដ៏សំខាន់ដែលបានបន្សល់ទុកនូវសំណង់ប្រាសាទជាច្រើន។ រចនាបថ ស្ថាបត្យករបានកសាងប្រាសាទដោយលក្ខណៈប្រញាប់ប្រញាល់ ហើយថ្មដែលជ្រើសរើសយកមកសាងសង់ក៏ពុំសូវមានគុណភាពល្អ និងច្រើន មានទំហំតូច។ ប្រាសាទនាសម័យ នោះច្រើនសង់នៅលើដីរាបស្មើបែបវត្តអារាម សព្វថ្ងៃ និងមានលក្ខណៈពិសេសនៃរចនាបថ។ ចំណែកប្លង់ប្រាសាទមានលក្ខណៈស្មុកស្មាញ មានការរុះរើលើក តម្រូវឡើងវិញជាច្រើនលើកច្រើនសា ។ លើកលែងតែប្រាសាទបាយ័នមួយប៉ុណ្ណោះ ដែលកសាងនៅលើខឿនច្រើនជាន់ជារបៀបប្រាសាទភ្នំ ហើយនៅលើប្រាង្គ មានរូបព្រះភ័ក្ត្រមុខបួន បែរមុខទៅគ្រប់ទិសទាំងបួននៅស្ទើរគ្រប់ប្រាង្គទាំងអស់។ ប្រាសាទបាយ័នដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ មានរូបព្រហ្មមុខបួនចំនួនទាំងអស់ ៥៤ ដែលតំណាងអោយចំនួនខេត្តខ្មែរទាំងអស់នាសម័យមហានគរ ។ រូបព្រហ្មមុខបួនដែល បញ្ចេញ ស្នាមញញឹម តំណាងអោយព្រហ្មវិហារធម៌ទាំងបួន គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ប្រាង្គប្រាសាទ បាយ័នសុទ្ធសឹងតែជារូបចម្លាក់។ ស្ថាបត្យករបានកសាងស្ពានឆ្លងកាត់គូទឹក ដែលលម្អដោយបង្កាន់ដៃនាគអមសងខាងផ្លូវដែលឆ្លងចូលទៅកាន់ប្រាសាទ។ ក្បាលនាគបែរមុខចេញក្រៅ នាគម្ខាងទាញដោយពួកទេវតា ឯនាគម្ខាងទៀតទាញដោយពួកអសុរៈ ដែលជានិមិត្តរូបនៃរឿងកូរសមុទ្រទឹកដោះក្នុងព្រហ្មញ្ញសាសនា ។ ប្រាសាទបាយ័ន មានប្លង់ស្មុគស្មាញ ហើយរុះរើសាងឡើងវិញ ជាច្រើនគ្រា។ ប្រាសាទបាយ័ន ដែលមានប្លង់បែបជាប្រាសាទភ្នំ ក្នុងរចនាបថនេះ ប្រាសាទទាំងឡាយ សុទ្ធតែសង់នៅលើដីរាបស្មើបែបជាវត្តអារាម ដើម្បីស្របទៅតាមទស្សនៈ នៃព្រះពុទ្ធសាសនា ។ ក្បាច់ដងធ្នូដែលលម្អ ដោយក្បាច់ស្លឹកឈើមានរាងកោងកាច់ធ្លាក់ចុះក្រោមខ្លាំង។ ផ្តែរខ្លះទៀតមិនមានក្បាច់ស្លឹកឈើទេ តែមានរាងជាក្បាច់ចង្វាយឬស្លឹកឈើដូចទម្ពក់ស្របគ្នា។ សសរពេជ្រ មានលម្អដោយក្បាច់ស្លឹកឈើលាតតូចញឹកល្អិតដូចធ្មេញរណារ។ ក្បាច់វណ្ឌមានច្រើនចាប់ពីក្រោមរហូតដល់លើ មានលក្ខណៈ ស្រដៀងគ្នា ហើយធ្លាក់ជាក្បាច់ត្របកឈូកតូចៗសាំញ៉ាំ។ ហោជាង តុបតែងលម្អស្ទើរតែដូចគ្នាទៅនឹងហោជាងនៃរចនាបថអង្គរដែរមាន រាងដូចស្នាមជើងឆ្មា គ្រាន់តែមិនសូវមានក្បាច់លម្អស្អេកស្កះដូចរចនាបថ អង្គរ។ នៅខាងចុង សងខាងដងក្តារ គេច្រើនឆ្លាក់ជារូបរាហ៊ូ ឬ រូបមករ ហើយផ្ទៃហោជាងច្រើនមានចម្លាក់ក្បាច់ រឿងទាក់ទងនឹងពុទ្ធប្រវត្តិ។ បដិមានៅក្នុងសិល្បៈបាយ័នច្រើនតែជារូបព្រះពុទ្ធ ព្រះអវលោកិតេស្វរ និងប្រាជ្ញាបារមិតាជាដើម ។ សិល្បករបាន ផ្តល់សារៈសំខាន់ និងយកចិត្តទុកដាក់លើទម្រង់មុខ មើលទៅរាងម៉ឺងម៉ាត់ ញញឹមប្រកបដោយអាថ៌កំបាំង ឯភ្នែកភាគច្រើនសម្លឹងចុះក្រោម ឬ ស្ទើរតែបិទក្នុងឥរិយាបថធ្វើសមាធិ ឬធ្យាន។ រាងកាយរបស់បដិមា ពុំមានការតុបតែងលម្អឱ្យបានផ្ចិតផ្ចង់ឡើយ។ សម្លៀកបំពាក់បដិមាបុរសគឺស្លៀក សំពត់សារបាប់ខ្លី រឹតចងដោយខ្សែក្រវាត់ សំពត់មានផ្នត់ទម្លាក់ចុះក្រោមពី ខាងមុខ និង ខាងក្រោយរាងកន្ទុយត្រី។ នៅ លើជញ្ជាំងថែវខាងក្រៅនៃប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារ គេសង្កេត ឃើញមានក្បាច់រឿងដែលទាក់ទងទៅនឹងប្រវត្តិសម័យព្រះបាទជ័យវរ្ម័នទី ៧ ដូចជាចម្បាំងរវាងខ្មែរនិងចាម និងបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូបរទេស។